សុភាសិតខ្មែរ ត្រីមួយកន្រ្តក ស្អុយមួយស្អុយទាំងអស់ គឺជាពាក្យប្រៀបធៀបដ៏មានអត្ថន័យជ្រាលជ្រៅ។ វាជាសារដាស់តឿនមនុស្សឲ្យប្រុងប្រយ័ត្នចំពោះ ឥទ្ធិពលអវិជ្ជមាន របស់បុគ្គល ឬកត្តាអាក្រក់តែមួយ ដែលអាចបំផ្លាញតម្លៃ ឬគុណភាពទាំងមូលរបស់ក្រុម ឬសង្គមមួយបាន។ ចំពោះន័យចំគឺសំដៅដល់ ពេលដែលអ្នកនេសាទត្រី ឬអ្នកលក់ត្រី គាត់យកត្រីងាប់មានធុំក្លិនស្អុយមួយ ទៅដាក់ចូលក្នុងត្រកដែលមានត្រីដទៃទៀតមិនទាន់ងាប់ស្អុយនៅឡើយ។ វានាំឱ្យក្លិនស្អុយនៃត្រីដែលងាប់មួយនោះនឹងធុំពេញមួយត្រកតែម្តង ធ្វើឲ្យគេសន្មត់ថាត្រីទាំងអស់ដែលនៅក្នុងត្រកនោះមិនស្រស់ទេ វាធុំស្អុយអស់ទៅហើយ មិនអាចយកទៅធ្វើម្ហូបបរិភោគមានរស់ជាតិឆ្ងាញ់ទេ។ ឯន័យធៀប ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់ ចាស់បុរាណខ្មែរលោកចង់ប្រៀបធៀបបែបនេះ ថាមនុស្សដែលជាគូកននឹងគ្នាឬជាក្រុមក្តី ប្រសិនបើមានសមាជិកណាម្នាក់ប្រព្រឹត្តមិនគប្បី នោះគេសន្មតចោទទាំងពីរតែម្តង។ ដូច្នេះ គេគិតថា ពួកគេជាក្រុមឫជាសមាជិកតែមួយក៏អាចប្រព្រឹត្តរឿងមិនគប្បីដូចគ្នាអ៊ីចឹងដែរ ដែលនាំឲ្យលេចឮកេរ្តិ៍ឈ្មោះអាក្រក់ទៅមជ្ឈដ្ឋានខាងក្រៅដោយមិនមានការស្វែងរកការពិតទ្បើយ។ ត្រីមួយកន្រ្តក តំណាងឲ្យ ក្រុមមនុស្ស អង្គភាព សហគមន៍ ឬ សង្គម ទាំងមូល ដែលមានសមាជិកជាច្រើន។ ស្អុយមួយ សំដៅទៅលើ បុគ្គលអាក្រក់ កំហុសឆ្គងមួយ ទង្វើមិនល្អមួយ គំនិតអាក្រក់មួយ ឬ វត្ថុមិនល្អមួយ ដែលកើតមានឡើងនៅក្នុងក្រុម។ ស្អុយទាំងអស់ មានន័យថា ភាពអាក្រក់ ឬកំហុសឆ្គងតែមួយនោះ អាច រីករាលដាល ប៉ះពាល់ និង បំផ្លាញ គុណតម្លៃទាំងមូលរបស់ក្រុម ឬសង្គមនោះឲ្យអាប់ឱន ឬរលាយបាត់ទៅ។ រួមមកវិញ សុភាសិតនេះមានន័យថា បុគ្គលអាក្រក់ម្នាក់ ឬកំហុសឆ្គងតែមួយ អាចបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើក្រុមទាំងមូល រហូតដល់បាត់បង់តម្លៃ និងកេរ្តិ៍ឈ្មោះ។ សុភាសិតនេះក៏ចង់ទូន្មានជនប្រុសស្រី ឲ្យប្រយ័ត្នដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរបុគ្គលផងនិងក្រុមផង។ យើងត្រូវជៀសវាងការប្រព្រឹត្តមិនគប្បី ផ្ទុយនឹងច្បាប់ឬសីលធម៌ក្រុមមួយឬជាតិសាសន៍មួយ ។ បើមិនដូច្នេះទេដោយសារមនុស្សតែម្នាក់ប្រព្រឹត្តិមិនគប្បី អាចធ្វើឲ្យគេមើលងាយ និងធ្វើឲ្យប៉ះពាលដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រុមឬជាតិសាសន៍ទាំងមូលតែម្តង ។ អត្ថន័យអប់រំសុភាសិតនេះបង្កប់នូវមេរៀនអប់រំដ៏មានតម្លៃជាច្រើនសម្រាប់ការរស់នៅ និងការគ្រប់គ្រងសង្គម។ សារៈសំខាន់នៃសុភាសិតនេះដាស់តឿនឲ្យយើង ប្រុងប្រយ័ត្ន ចំពោះរាល់បុគ្គល ឬសកម្មភាពអវិជ្ជមានតូចតាច ដែលអាចបង្កហានិភ័យធំធេងដល់ក្រុម ឬអង្គភាព។ ឥទ្ធិពលនៃអំពើអាក្រក់ វាបង្ហាញថា ឥរិយាបថមិនល្អរបស់បុគ្គលណាម្នាក់ អាច រីករាលដាល ដូចមេរោគ ដែលបំពុលបរិយាកាស និងគុណតម្លៃរួម។ ឧទាហរណ៍ ការពុករលួយរបស់មន្ត្រីម្នាក់ អាចធ្វើឲ្យស្ថាប័នទាំងមូលបាត់បង់ទំនុកចិត្ត។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះល្អរបស់ក្រុមគ្រួសារ អង្គភាព ឬសង្គមទាំងមូល សមាជិកគ្រប់រូបត្រូវរួមគ្នា ថែរក្សាគុណតម្លៃ និងជៀសវាងរាល់ទង្វើអសីលធម៌ ឬខុសឆ្គង។ ការដកចេញនូវធាតុអវិជ្ជមាន នៅពេលដែលរកឃើញ ត្រីស្អុយ មួយ គេត្រូវតែ ដកចេញ ជាបន្ទាន់មុននឹងវាធ្វើឲ្យ ស្អុយទាំងអស់។ វាមានន័យថា យើងត្រូវចាត់វិធានការចំពោះបុគ្គលដែលមានឥរិយាបថអវិជ្ជមាន ឬកំហុសឆ្គងធ្ងន់ធ្ងរ ដើម្បីការពារក្រុមទាំងមូល។ សុភាសិតនេះក៏រំលឹកពី ការទទួលខុសត្រូវរួម របស់សមាជិកគ្រប់រូបក្នុងការរក្សាភាពល្អប្រសើររបស់ក្រុម បើមានបុគ្គលណាម្នាក់ប្រព្រឹត្តខុស អ្នកដទៃក៏អាចរងផលប៉ះពាល់ដែរ។ ក្នុងក្រុមហ៊ុន ស្ថាប័ន បើបុគ្គលិកម្នាក់មានអាកប្បកិរិយាគ្មានសីលធម៌ ឬពុករលួយ អាចធ្វើឲ្យក្រុមហ៊ុនបាត់បង់ការទុកចិត្តពីអតិថិជន និងសាធារណជន។ ក្នុងសង្គម បើពលរដ្ឋមួយក្រុមតូចប្រព្រឹត្តអំពើអនាធិបតេយ្យ អាចធ្វើឲ្យសង្គមទាំងមូលបាត់បង់សណ្ដាប់ធ្នាប់ និងសន្តិភាព។ សរុបមក សុភាសិត ត្រីមួយកន្រ្តក ស្អុយមួយស្អុយទាំងអស់ គឺជាការដាស់តឿនដ៏សំខាន់មួយដែលរំលឹកយើងឲ្យចេះប្រុងប្រយ័ត្ន និងចេះគ្រប់គ្រងស្ថានភាពជាក់ស្តែងឱ្យបានទាន់ពេលវេលា ។ វាជាគតិ ដើម្បីចាត់វិធានការចំពោះឥទ្ធិពលអវិជ្ជមាន ដើម្បីការពារគុណតម្លៃ កេរ្តិ៍ឈ្មោះ និងសុខដុមរមនារបស់ក្រុម ឬសង្គមទាំងមូលបានយ៉ាងមានប្រសិទ្ធិភាព។